នៅតំបន់ជនបទ ការទទួលទានអាហារសម្រាប់គូស្វាមីភរិយាច្រើនតែជាលក្ខណៈគ្រួសារ ដោយមិនសូវសង្កត់ធ្ងន់លើការចេញក្រៅភោជនីយដ្ឋានផ្តាច់មុខនោះទេ។ ផ្ទុយទៅវិញ គូស្វាមីភរិយានៅទីក្រុង ជារឿយៗគេចាត់ទុកការញ៉ាំអាហារក្រៅផ្ទះជាសកម្មភាពសង្គមដាច់ដោយឡែក ពីការជួបជុំគ្រួសារ។ ការបរិភោគអាហារនៅតាមជនបទអាចបញ្ចូលចានរួមគ្នា និងរចនាប័ទ្មនៃការបរិភោគរួម ដែលជំរុញឲ្យមានការចូលរួមចែករំលែកនៃអាហារជាមួយអ្នកដទៃដើម្បីបង្កើតទំនាក់ទំនង់។ ចំពោះអាកប្បកិរិយាលើតុនៅតាមជនបទ អាចមានភាពធូរស្រាលជាង ដោយគ្នាមិនសូវប្រកាន់ខ្ជាប់ទៅលើសីលធម៌លើតុនោះទេ។ ការទទួលទានអាហារនៅតាមទីក្រុង ជាពិសេសនៅក្នុងគ្រឹះស្ថានធំៗ ជារឿយៗគេទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវសីលធម៌នៃការទទួលទានអាហារជាផ្លូវការ និងច្បាស់លាស់ជាងមុន។ ល្បឿននៃញាំអាហារនៅជនបទសម្រាប់គូស្វាមីភរិយាមានទំនោរមិនប្រញាប់ប្រញាលនោះទេ គេអនុញ្ញាតឱ្យមានការសន្ទនាគ្នាយូរ ដោយអូសបន្លាយ និងកាន់តែធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់។ ការទទួលទានអាហារក្នុងទីក្រុង ជាពិសេសក្នុងអំឡុងពេលម៉ោងរវល់ អាចមានភាពប្រញាប់ប្រញាល់ ដោយរំពឹងថានឹងមានការផ្លាស់ប្តូរតុលឿនជាងមុនសម្រាប់អ្នកឧបត្ថម្ភជាបន្តបន្ទាប់។ ចំពោះសំលៀកបំពាក់សម្រាប់ការទទួលទានអាហារនៅជនបទ ជាធម្មតាមានលក្ខណៈសាមញ្ញ និងមានផាសុកភាព ដែលឆ្លុះបញ្ចាំងពីភាពជាក់ស្តែង និងធម្មជាតិនៃជីវិតនៅតាមជនបទ។ គូស្វាមីភរិយានៅទីក្រុងអាចស្លៀកពាក់បែបសំខាន់សម្រាប់ដំណើរកម្សាន្តពេលយប់ ដោយមើលឃើញថាវាជាឱកាសមួយដើម្បីបង្ហាញពីស្ទីលផ្ទាល់ខ្លួន និងធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរ។ កាយវិការរ៉ូមែនទិកនៅក្នុងការញ៉ាំអាហារនៅតាមទីជនបទអាចមានភាពស្រើបស្រាល ដូចជាការលួចមើលមុខគ្នា ការចាប់ម្ហូបឲ្យគ្នា ឬការជួយសម្អាតតុ។ នៅក្នុងទីក្រុង កាយវិការរ៉ូមែនទិកអាចមានជា ការកក់ទុកសម្រាប់បរិភោគអាហារនៅកន្លែងល្បីៗ និងការបរិភោពអាហារជាមួយស្រា។ នៅជនបទគេអាចទៅពិសារអាហារនៅសាមញ្ញ ដោយមិនសង្កត់ធ្ងន់លើភាពទាន់សម័យ។ តែនៅទីក្រុងជារឿយៗគេផ្តោតទៅលើភោជនីយដ្ឋានទាន់សម័យ ដើម្បីបង្ហាញពីភាពស៊ីវិល័យ។ ការកក់ទុកកម្រចាំបាច់ណាស់សម្រាប់ភោជនីយដ្ឋាននៅតាមជនបទ ពេលគេចង់ញាំគឺគេទៅតែម្តង។ នៅភោជនីយដ្ឋានក្នុងទីក្រុងគេពេញនិយមជារឿយៗតម្រូវឱ្យមានការកក់ទុកជាមុន ជួនកាលជាច្រើនសប្តាហ៍ ឬខែជាមុន ជាពិសេសសម្រាប់ចុងសប្តាហ៍តែម្តង។ បរិយាកាសនៅក្នុងការបរិភោគអាហារនៅជនបទជាញឹកញាប់មានអារម្មណ៍ផ្ទាល់ខ្លួននិងស្គាល់ច្រើនជាងនេះអាចទៅជាការទទួលទានអាហារនៅហាងអាហារក្នុងស្រុកដែលអ្នករាល់គ្នាស្គាល់។ ចំពោះបរិយាកាសនៃការទទួលទានអាហារនៅក្នុងទីក្រុងមានភាពអ៊ូអរ និងមានភាពស្និទ្ធស្នាល ហើយទំនើប ដែលជារឿយៗត្រូវបានរចនាឡើងសម្រាប់ការទទួលទានអាហារជាក់លាក់។ អាហារពេលល្ងាចសម្រាប់គម្រប់ខួបរបស់ប្តីប្រពន្ធនៅជនបទអាចត្រូវបានប្រារព្ធជាមួយនឹងអាហារពិសេសនៅផ្ទះ ឬនៅភោជនីយដ្ឋានដ៏ស្រស់ស្អាតតែមួយគត់ដែលមានចម្ងាយឆ្ងាយ។ ខួបអាពាហ៍ពិពាហ៍របស់គូស្នេហ៍នៅទីក្រុងអាចពាក់ព័ន្ធនឹងភោជនីយដ្ឋានលំដាប់ខ្ពស់ មានរសជាតិឆ្ងាញ់ ឬកន្លែងដែលពួកគេតែងតែចង់សាកល្បងដើម្បីបន្ថែមភាពស្និតស្នាលផងដែរ។